ការបំពេកូនក្នុងវប្បធម៌ខ្មែរ គឺជាមរតកអរូបីដ៏មានតម្លៃដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមគ្រួសារតាំងពីបុរាណកាលមក។ បទចម្រៀងប្រភេទនេះមិនត្រឹមតែជាឧបករណ៍សម្រាប់ជួយឱ្យទារកគេងលក់ស្កប់ស្កល់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតភ្ជាប់ទំនាក់ទំនងផ្លូវចិត្តយ៉ាងវិសេសវិសាលរវាងអ្នកម្ដាយ និងកូនតូច។ តាមរយៈចង្វាក់ភ្លេងដែលយឺតៗ រងំ និងពោរពេញដោយភាពថ្នាក់ថ្នម បទបំពេបានបង្កើតនូវបរិយាកាសមួយដែលពោរពេញដោយសុវត្ថិភាព និងសេចក្ដីសុខសាន្ត ដែលធ្វើឱ្យប្រព័ន្ធប្រសាទរបស់កុមារមានភាពធូរស្រាលពីភាពតានតឹងទាំងឡាយដែលគេបានជួបប្រទះក្នុងកំឡុងពេលភ្ញាក់។ អត្ថន័យនៃទំនុកច្រៀងក្នុងបទបំពេបែបខ្មែរ គឺជាការរួមបញ្ចូលគ្នារវាងមនោសញ្ចេតនា និងការអប់រំ។ ជាទូទៅ អ្នកម្ដាយតែងតែជ្រើសរើសពាក្យពេចន៍ដែលរៀបរាប់ពីសេចក្តីស្រឡាញ់ឥតព្រំដែន ការលះបង់គ្រប់បែបយ៉ាងដើម្បីកូន និងការរំលឹកដល់គុណូបការៈរបស់មាតាបិតា។ ក្រៅពីការបង្ហាញពីសេចក្តីស្រឡាញ់ ទំនុកច្រៀងទាំងនោះជារឿយៗក៏មានបង្កប់នូវការនិទានពីរឿងរ៉ាវជីវិតពិត ការតស៊ូក្នុងជីវភាពប្រចាំថ្ងៃ ឬការលើកឡើងពីសម្រស់ធម្មជាតិជុំវិញខ្លួន ដែលចំណុចទាំងនេះហើយគឺជាការបង្រៀនកូនឱ្យស្គាល់ពិភពលោកតាំងពីវ័យមិនទាន់ដឹងក្តី។ ប្រសិនបើផ្ដោតលើអត្ថប្រយោជន៍ចំពោះការអភិវឌ្ឍវិញ បទចម្រៀងបំពេមានតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយភាពភ័យខ្លាច និងភាពមួរម៉ៅរបស់កុមារ។ នៅពេលដែលទារកស្ដាប់ឮសំឡេងដ៏ទន់ភ្លន់ដែលចេញពីបំពង់ករបស់អ្នកមានគុណ វានឹងជួយឱ្យចង្វាក់បេះដូង និងដង្ហើមរបស់គេមានលំនឹងល្អ។ ដំណើរការនេះមិនត្រឹមតែជួយឱ្យកូនគេងលក់បានលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យដំណេកនោះមានគុណភាពខ្ពស់ ដែលជាកត្តាចម្បងក្នុងការជួយឱ្យខួរក្បាល និងរាងកាយរបស់កុមារលូតលាស់បានយ៉ាងល្អប្រសើរ។ លើសពីនេះទៅទៀត ការច្រៀងបំពេគឺជាការកសាងគ្រឹះនៃចំណងមិត្តភាពដ៏ជិតស្និទ្ធបំផុតរវាងអាណាព្យាបាល និងកូន។ រាល់ឃ្លាឃ្លោងដែលម្ដាយច្រៀងចេញមក គឺជាការបញ្ជូនថាមពលវិជ្ជមាន និងភាពកក់ក្តៅដែលកូនអាចទទួលដឹងតាមរយៈអារម្មណ៍។ ចំណងទាក់ទងដែលកើតឡើងក្នុងខណៈពេលបំពេនេះ នឹងក្លាយជាខែលការពារផ្លូវចិត្តដ៏រឹងមាំសម្រាប់កុមារនៅពេលពួកគេធំដឹងក្តី ធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លួនត្រូវបានគេស្រឡាញ់ និងយកចិត្តទុកដាក់ជានិច្ច។ សរុបមក ទំនុកច្រៀងបំពេកូនគឺជាដង្ហើមនៃក្ដីស្រឡាញ់ដែលមិនអាចខ្វះបានក្នុងដំណើរជីវិតដំបូងរបស់កុមារគ្រប់រូប។ បទចម្រៀងកុមារបែបអប់រំ និងកម្សាន្ត គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតក្នុងការជំរុញការលូតលាស់របស់កុមារតូចៗឱ្យមានភាពគ្រប់ជ្រុងជ្រោយ ទាំងផ្នែកបញ្ញា ស្មារតី និងកាយសម្បទា។ ខុសប្លែកពីបទបំពេកូនដែលមានចង្វាក់យឺតរងំ បទចម្រៀងប្រភេទនេះតែងតែមានលក្ខណៈរស់រវើក ញាប់រន្ថើន និងពោរពេញដោយភាពសប្បាយរីករាយ ដែលអាចទាក់ទាញអារម្មណ៍កុមារឱ្យចូលរួមយ៉ាងសកម្មបំផុត។ លក្ខណៈពិសេសនៃចង្វាក់ភ្លេងដែលប្លែកៗ រួមជាមួយការប្រើប្រាស់សំឡេងឧបករណ៍តន្ត្រីដែលស្រឡះត្រចៀក ជួយឱ្យខួរក្បាលរបស់កុមារមានភាពភ្ញាក់រលឹក និងត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកព័ត៌មានថ្មីៗ តាមរយៈទំនុកច្រៀងដែលងាយយល់ និងងាយចងចាំបំផុតសម្រាប់វ័យរបស់ពួកគេ។ ការរៀនសូត្រតាមរយៈបទចម្រៀង គឺជាវិធីសាស្ត្រអប់រំតាមបែបធម្មជាតិដែលធ្វើឱ្យកុមារមិនមានអារម្មណ៍ថាខ្លួនកំពុងស្ថិតក្នុងមេរៀនដ៏ស្មុគស្មាញ ឬតឹងតែងនោះឡើយ។ នៅពេលដែលចំណេះដឹងមូលដ្ឋានសំខាន់ៗ ដូចជាការរាប់លេខពី ១ ដល់ ១០ ការស្គាល់តួអក្សរព្យញ្ជនៈខ្មែរ ក ខ គ ឬការសម្គាល់ឈ្មោះសត្វ និងពណ៌ផ្សេងៗ ត្រូវបានបញ្ចូលទៅក្នុងបទភ្លេងដែលពិរោះរណ្តំ វានឹងជួយឱ្យកុមារអាចចងចាំបានយ៉ាងរហ័ស និងមិនងាយភ្លេចទៅវិញឡើយ។ ដំណើរការនៃការស្ដាប់ដដែលៗនេះ ជួយពង្រឹងដល់ការចងចាំរយៈពេលវែង ហើយថែមទាំងជួយឱ្យប្រព័ន្ធភាសារបស់ពួកគេមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការបំប្លែងពាក្យពេចន៍ពីក្នុងចម្រៀង មកជាការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការប្រស្រ័យទាក់ទងជាមូយអ្នកជុំវិញខ្លួន។ លើសពីការអភិវឌ្ឍផ្នែកបញ្ញា បទចម្រៀងកុមារដែលតម្រូវឱ្យមានការបញ្ចេញសកម្មភាពរាងកាយ គឺជាកត្តាសំខាន់មិនអាចខ្វះបានក្នុងការជួយដល់ការលូតលាស់ផ្នែកកាយសម្បទា និងការសម្របសម្រួលនៃសរីរាង្គ។ បទចម្រៀងដែលមានក្បាច់រាំ ឬការធ្វើកាយវិការតាម ដូចជាបទ វាសសត្វត្រកួត បទ ប៉ោងៗ ឬបទចម្រៀងដែលតម្រូវឱ្យកុមារចង្អុលបង្ហាញផ្នែកផ្សេងៗនៃរាងកាយ ជួយឱ្យពួកគេមានភាពរហ័សរហួន និងពង្រឹងសាច់ដុំទាំងតូចនិងធំឱ្យមានកម្លាំងមាំមួន។ ការធ្វើចលនាស្របទៅតាមចង្វាក់ភ្លេង មិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយ និងសំណើចក្អាកក្អាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការហ្វឹកហាត់ឱ្យកុមារចេះគ្រប់គ្រងតុល្យភាពរាងកាយ និងបង្កើនទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំងក្នុងការបញ្ចេញមតិ ឬសមត្ថភាពនៅចំពោះមុខអ្នកដទៃ។ បន្ថែមលើសពីនេះ បទចម្រៀងទាំងនេះដើរតួជាស្ពានចម្លងចំណេះដឹងដែលពោរពេញដោយភាពច្នៃប្រឌិត និងក្ដីស្រឡាញ់រវាងមនុស្សចាស់ និងកុមារ។ ការដែលអាណាព្យាបាល ឬលោកគ្រូអ្នកគ្រូ ចំណាយពេលច្រៀង និងរាំលេងជាមួយកុមារ គឺជាការបង្កើតនូវបរិយាកាសសិក្សាដ៏កក់ក្តៅ និងមានសុវត្ថិភាពបំផុត ដែលជួយឱ្យកុមារមានអារម្មណ៍វិជ្ជមានចំពោះការរៀនសូត្រតាំងពីវ័យក្មេង។ តាមរយៈការរួមបញ្ចូលគ្នារវាងការស្ដាប់ ការមើលឃើញកាយវិការ និងការធ្វើចលនាផ្ទាល់ខ្លួន កុមារនឹងទទួលបាននូវតុល្យភាពនៃការអភិវឌ្ឍទាំងផ្នែកខួរក្បាល និងរាងកាយ ដែលជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់ដំណើរជីវិត និងការសិក្សារបស់ពួកគេនាពេលអនាគត។ សកម្មភាពនៃការច្រៀងលេងកម្សាន្តនេះ ក៏ជួយជំរុញឱ្យកុមារមានភាពវៃឆ្លាតផ្នែកសង្គមផងដែរ ព្រោះកុមារដែលចូលចិត្តច្រៀងរាំ ច្រើនតែមានភាពក្លាហាន និងរហ័សរហួនក្នុងការបង្កើតមិត្តភាពថ្មីៗ។ នៅពេលពួកគេច្រៀងរួមគ្នាជាក្រុម ពួកគេរៀនពីរបៀបសហការគ្នា ស្ដាប់គ្នា និងធ្វើសកម្មភាពឱ្យមានភាពស៊ីចង្វាក់គ្នា ដែលចំណុចទាំងនេះគឺជាមេរៀនសីលធម៌ និងសង្គមធម៌ដ៏សំខាន់ដែលមិនអាចរកបានតែនៅក្នុងសៀវភៅពុម្ពឡើយ។ ហេតុដូច្នេះហើយ បទចម្រៀងកុមារបែបអប់រំ និងកម្សាន្ត មិនមែនគ្រាន់តែជាការកំដរអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិនិយោគផ្លូវបញ្ញាដ៏មានតម្លៃបំផុតសម្រាប់កុមារគ្រប់រូបក្នុងវ័យលូតលាស់ ការច្រៀងឱ្យកូនស្តាប់ គឺជាសកម្មភាពដ៏សាមញ្ញមួយ ប៉ុន្តែវាបង្កប់នូវឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងអស្ចារ្យបំផុតសម្រាប់ការលូតលាស់របស់កុមារក្នុងវ័យដំបូង។ អត្ថប្រយោជន៍ដ៏លេចធ្លោបំផុតមួយគឺការជួយជំរុញដល់ផ្នែកភាសា និងការប្រស្រ័យទាក់ទងយ៉ាងមានប្រសិទ្ធភាព។ នៅពេលដែលអាណាព្យាបាលច្រៀងបទចម្រៀងដែលមានពាក្យពេចន៍ដដែលៗ និងចង្វាក់ភ្លេងច្បាស់ៗ វាក្លាយជាការហ្វឹកហាត់ត្រចៀករបស់ក្មេងឱ្យស៊ាំទៅនឹងសូរល្បឿននៃពាក្យនីមួយៗ។ ដំណើរការនេះជួយឱ្យក្មេងឆាប់ចេះចាប់យកអត្ថន័យ ស្គាល់ពាក្យថ្មីៗបានច្រើន និងមានសមត្ថភាពក្នុងការបញ្ចេញសំឡេងបានត្រឹមត្រូវ ដែលជាគ្រឹះដ៏សំខាន់ក្នុងការជួយឱ្យពួកគេឆាប់ចេះនិយាយ និងមានទំនុកចិត្តក្នុងការប្រើប្រាស់ភាសាទៅថ្ងៃអនាគត។ ក្រៅពីផ្នែកចំណេះដឹង ការច្រៀងក៏ដើរតួជាឱសថដ៏វិសេសវិសាលសម្រាប់ផ្នែកអារម្មណ៍ និងផ្លូវចិត្តរបស់កុមារផងដែរ។ សំឡេងរបស់អ្នកម្ដាយ ឬលោកឪពុកដែលបន្លឺឡើងក្នុងកម្រិតស្រទន់ និងពោរពេញដោយក្តីមេត្តា ជួយបង្កើនអារម្មណ៍សុវត្ថិភាព និងភាពកក់ក្តៅដល់កុមារយ៉ាងខ្លាំង។ នៅពេលក្មេងមានអារម្មណ៍ភ័យខ្លាច ឬមួរម៉ៅ ការស្តាប់ឮសំឡេងច្រៀងដ៏ជិតស្និទ្ធនឹងជួយឱ្យពួកគេមានអារម្មណ៍ថាខ្លួនមិននៅម្នាក់ឯងឡើយ ដែលចំណុចនេះជួយកាត់បន្ថយសារធាតុស្ត្រេសក្នុងខួរក្បាល និងបង្កើតនូវចំណងមិត្តភាពដ៏រឹងមាំរវាងអាណាព្យាបាល និងកូន។ ភាពកក់ក្តៅដែលកើតចេញពីការច្រៀងនេះ នឹងក្លាយជាខែលការពារផ្លូវចិត្តដ៏មានឥទ្ធិពល ដែលធ្វើឱ្យកុមារលូតលាស់ឡើងដោយមានសុខភាពផ្លូវចិត្តល្អ និងមានភាពចាស់ទុំផ្នែកអារម្មណ៍។ បន្ថែមលើសពីនេះ អត្ថប្រយោជន៍ផ្នែកការចងចាំ ក៏ជាចំណុចសំខាន់ដែលមិនអាចរំលងបានឡើយ ព្រោះចង្វាក់ភ្លេង និងបទភ្លេងជួយឱ្យខួរក្បាលក្មេងចងចាំព័ត៌មានបានយូរអង្វែង និងមានរបៀបរៀបរយ។ ខួរក្បាលរបស់កុមារតូចៗមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកព័ត៌មានដែលមកក្នុងទម្រង់ជាតន្ត្រី ព្រោះវាមានលក្ខណៈងាយស្រួលយល់ជាងពាក្យសម្តីធម្មតា។ រាល់ការច្រៀងដដែលៗនូវបទចម្រៀងដដែល បង្កើតឱ្យមានគំរូនៃការចងចាំដែលរឹងមាំ ដែលវាមិនត្រឹមតែជួយឱ្យក្មេងចាំទំនុកច្រៀងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយហ្វឹកហាត់ឱ្យខួរក្បាលចេះរៀបចំលំដាប់លំដោយនៃព័ត៌មាន និងបង្កើនសមត្ថភាពក្នុងការផ្តោតអារម្មណ៍បានយូរជាងមុនផងដែរ។ ការវិវត្តផ្នែកបញ្ញារបស់កុមារដែលទទួលបានការស្តាប់ចម្រៀងជាប្រចាំ តែងមានល្បឿនលឿនជាងកុមារទូទៅ ដោយសារតន្ត្រីជួយរំញោចដល់សរសៃប្រសាទខួរក្បាលឱ្យមានការតភ្ជាប់គ្នាបានល្អ។ នៅពេលកុមារព្យាយាមទាយពាក្យបន្ទាប់នៅក្នុងបទចម្រៀង ឬព្យាយាមច្រៀងតាមចង្វាក់ ពួកគេកំពុងប្រើប្រាស់សមត្ថភាពវិភាគ និងការយល់ដឹងដោយមិនដឹងខ្លួន។ នេះគឺជាការបណ្តុះបណ្តាលខួរក្បាលតាមបែបធម្មជាតិបំផុត ដែលជួយឱ្យកុមារមានភាពវៃឆ្លាត ឆាប់ចាប់បាននូវអ្វីដែលថ្មីៗ និងមានភាពច្នៃប្រឌិតខ្ពស់ក្នុងការដោះស្រាយបញ្ហាសាមញ្ញៗក្នុងជីវិតរបស់ពួកគេ។ លើសពីនេះទៅទៀត ការច្រៀងឱ្យកូនស្តាប់ក៏ជាការបង្កើតនូវបរិយាកាសនៃការរៀនសូត្រដ៏រីករាយ ដែលជួយឱ្យកុមារមានភាពក្លាហាន និងរហ័សរហួនក្នុងសង្គម។ កុមារដែលស៊ាំនឹងសម្លេងតន្ត្រី និងការច្រៀងរាំ ច្រើនតែមានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ និងងាយស្រួលក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ។ ភាពកក់ក្តៅ និងការយកចិត្តទុកដាក់ដែលពួកគេទទួលបានតាមរយៈបទចម្រៀងពីអាណាព្យាបាល ផ្តល់ឱ្យពួកគេនូវមូលដ្ឋានគ្រឹះនៃទំនុកចិត្តលើខ្លួនឯងដ៏រឹងមាំ ដែលជាកត្តាសំខាន់បំផុតក្នុងការនាំពួកគេទៅកាន់ជោគជ័យក្នុងជីវិត និងការសិក្សានាពេលខាងមុខ។ សរុបមក ការចំណាយពេលត្រឹមតែប៉ុន្មាននាទីក្នុងមួយថ្ងៃដើម្បីច្រៀងឱ្យកូនស្តាប់ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតរបស់ពួកគេ។ វាគឺជាការបញ្ចូលគ្នារវាងការអប់រំ ការកម្សាន្ត និងការផ្តល់ក្ដីស្រឡាញ់ដែលមិនអាចកាត់ថ្លៃបាន។ តាមរយៈសកម្មភាពដ៏សាមញ្ញនេះ អាណាព្យាបាលមិនត្រឹមតែជួយឱ្យកូនមានការលូតលាស់ផ្នែកបញ្ញាស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវការចងចាំដ៏ស្រស់បំព្រង និងកក់ក្តៅបំផុតនៅក្នុងបេះដូងរបស់កុមារ ដែលនឹងស្ថិតស្ថេរជានិរន្តរ៍ទោះបីជាពួកគេធំដឹងក្តីទៅហើយក្តី។ ការផ្ដល់នូវក្ដីស្រឡាញ់ និងភាពកក់ក្តៅដល់កូនតូចតាមរយៈការច្រៀងបំពេ គឺជាសិល្បៈនៃការចិញ្ចឹមបីបាច់កូនដ៏វិសេសវិសាលមួយដែលមិនទាមទារនូវបច្ចេកទេសច្រៀងដ៏ខ្ពង់ខ្ពស់ ឬសំឡេងដ៏ពីរោះរណ្ដំដូចអ្នកចម្រៀងអាជីពនោះឡើយ។ អ្វីដែលកូនតូចត្រូវការបំផុតពីអាណាព្យាបាល គឺមិនមែនជាការបញ្ចូលសំឡេងឱ្យត្រូវតាមចង្វាក់ភ្លេងដែលឥតខ្ចោះនោះទេ ប៉ុន្តែគឺជាភាពទន់ភ្លន់ និងមនោសញ្ចេតនាពិតប្រាកដដែលចេញពីបេះដូង។ សម្រាប់ទារក សំឡេងរបស់ឪពុកម្ដាយគឺជាតន្ត្រីដែលពិរោះ និងមានសុវត្ថិភាពបំផុតនៅក្នុងពិភពលោករបស់គេទៅហើយ ដូច្នេះការប្រើប្រាស់សូរសៀងដ៏ស្រទន់ តិចៗ និងរងំៗ គឺជាការបង្កើតនូវបរិយាកាសដ៏សុខសាន្តបំផុត ដែលជួយឱ្យប្រព័ន្ធប្រសាទរបស់កុមារមានភាពធូរស្រាលពីភាពមួរម៉ៅ និងងាយស្រួលក្នុងការឈានទៅរកការសម្រាកយ៉ាងមានក្ដីសុខ។ នៅក្នុងដំណើរការនៃការច្រៀងបំពេនេះ ភាពទន់ភ្លន់នៃសំឡេងដើរតួជាស្ពានចម្លងនូវថាមពលវិជ្ជមាន ដែលជួយឱ្យកុមារមានអារម្មណ៍ថាខ្លួនកំពុងស្ថិតក្នុងការការពារយ៉ាងដិតដល់។ នៅពេលដែលអាណាព្យាបាលប្រើប្រាស់សំឡេងដែលមិនបង្ខំ និងមិនខ្លាំងពេក វានឹងជួយឱ្យចង្វាក់បេះដូងរបស់ទារកដើរបានស្របគ្នាទៅនឹងចង្វាក់ភ្លេង ដែលចំណុចនេះមានសារៈសំខាន់ណាស់ក្នុងការកសាងស្ថិរភាពផ្លូវចិត្តដល់កុមារតាំងពីវ័យក្មេង។ សំឡេងដ៏ជិតស្និទ្ធនេះនឹងក្លាយជាចំណងមិត្តភាពដ៏រឹងមាំ ដែលធ្វើឱ្យកូនមានអារម្មណ៍ថាខ្លួនត្រូវបានគេស្រឡាញ់ និងយកចិត្តទុកដាក់គ្រប់ពេលវេលា។ បន្ថែមពីលើការប្រើប្រាស់សំឡេង ការប៉ះអង្អែលរាងកាយគឺជាធាតុផ្សំដ៏សំខាន់បំផុតមួយទៀត ដែលត្រូវធ្វើឡើងទន្ទឹមគ្នាក្នុងកំឡុងពេលនៃការច្រៀងបំពេ។ ការដែលអាណាព្យាបាលប្រើប្រាស់បាតដៃមកអង្អែលខ្នង អង្អែលក្បាល ឬកាន់ដៃកូនថ្នមៗក្នុងខណៈពេលកំពុងបន្លឺសំឡេងច្រៀង គឺជាការបញ្ជូនកម្ដៅ និងក្ដីមេត្តាដោយផ្ទាល់ពីម្នាក់ទៅម្នាក់តាមរយៈការប៉ះពាល់ផ្នែករូបកាយ។ សកម្មភាពនៃការអង្អែលថ្នមៗនេះ ជួយឱ្យរាងកាយរបស់កុមារផលិតនូវអរម៉ូនដែលជួយដល់ក្ដីស្រឡាញ់ និងការទុកចិត្ត ដែលវាមិនត្រឹមតែជួយឱ្យក្មេងគេងលក់បានស្កប់ស្កល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យចំណងផ្លូវចិត្តរវាងអាណាព្យាបាល និងកូនកាន់តែមានភាពស្អិតរមួតខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការបង្កើតបរិយាកាសឱ្យមានភាពស៊ីចង្វាក់គ្នា រវាងសំឡេងច្រៀង និងចលនាអង្អែលថ្នមៗ ក៏ជាការបង្រៀនឱ្យកុមារស្គាល់ពីរបៀបលួងលោមចិត្ត និងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងតាំងពីតូចផងដែរ។ នៅពេលដែលកូនមានអារម្មណ៍ថាមានអ្នកនៅក្បែរ ចាំលួងលោម និងថែរក្សាយ៉ាងដិតដល់បែបនេះ គេនឹងលូតលាស់ឡើងដោយមានទំនុកចិត្តខ្ពស់លើខ្លួនឯង និងមានភាពក្លាហានក្នុងការប្រឈមមុខនឹងពិភពលោកខាងក្រៅ។ ភាពស្និទ្ធស្នាលដែលកើតចេញពីការប៉ះពាល់ និងសំឡេងដ៏ទន់ភ្លន់នេះ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការកសាងបុគ្គលិកលក្ខណៈដ៏រឹងមាំ និងផ្ដល់នូវគ្រឹះនៃសុខុមាលភាពផ្លូវចិត្តដ៏ល្អបំផុតសម្រាប់កុមារគ្រប់រូប។ ជាចុងក្រោយ ការអនុវត្តគន្លឹះទាំងនេះជាប្រចាំនឹងក្លាយជាទម្លាប់ដ៏មានតម្លៃ ដែលជួយឱ្យការទាក់ទងគ្នារវាងឪពុកម្ដាយ និងកូនក្លាយជាគ្រាដ៏ផ្អែមល្ហែមបំផុតក្នុងមួយថ្ងៃៗ។ វាមិនមែនជាកិច្ចការដែលត្រូវធ្វើឡើងដើម្បីតែឱ្យកូនគេងលក់មួយគ្រានោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើសុខភាពផ្លូវចិត្ត និងការបង្កើតនូវការចងចាំដ៏ជ្រាលជ្រៅមួយ ដែលកូននឹងចងចាំជានិច្ចនូវភាពកក់ក្តៅនៃដៃ និងសំឡេងបំពេរបស់អ្នក ទោះបីជាពេលដែលគេធំដឹងក្តីទៅហើយក៏ដោយ។ រាល់វិនាទីដែលអ្នកចំណាយក្នុងការច្រៀង និងអង្អែលកូនដោយក្ដីស្រឡាញ់ គឺជាការផ្ដល់នូវកាដូដ៏វិសេសវិសាលបំផុតដែលនឹងស្ថិតស្ថេរក្នុងបេះដូងរបស់កុមារជានិរន្តរ៍។